អក្សរផ្ចង់ខ្មែរជាសិល្បៈនៃការចារឹកតួអក្សរដែលបង្ហាញពីភាពវិចិត្រ និង សោភ័ណភាពយ៉ាងរស់រវើកក្នុងវប្បធម៌ខ្មែរ។ សកម្មភាពមួយដែលមិនត្រឹមតែជួយអភិវឌ្ឍជំនាញសរសេរ និងការគ្រប់គ្រងដៃទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍការច្នៃប្រឌិត និងផ្លូវចិត្តផងដែរ។ អក្សរផ្ចង់ខ្មែរមានប្រវត្តិវែង ហើយត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យ សៀវភៅព្រះសូត្រ ការបង្រៀន និងសិល្បៈពាណិជ្ជកម្ម។ តាមរយៈការចាប់ផ្តើមរៀនសរសេរអក្សរផ្ចង់ អ្នកត្រូវហាត់ចារិកតួអក្សរឱ្យបានស្ទាត់ជំនាញជាមុនសិន រួចបន្តទៅការសរសេរឈ្មោះ និង ប្រយោគខ្លីៗឱ្យមានរបៀបរៀបរយតាមក្បួនខ្នាតខ្មែរ បន្ទាប់មកទើបឈានដល់ការច្នៃម៉ូដតាមបែបសិល្បៈឱ្យកាន់តែស្រស់ស្អាត។ ការអនុវត្តអក្សរផ្ចង់ខ្មែរមានគោលបំណងអភិវឌ្ឍចំណេះដឹងពីអក្សរ និងបង្កើតស្នាដៃផ្ទាល់ខ្លួន។ នៅកម្ពុជា សិស្សានុសិស្ស និងយុវជនជាច្រើនចាប់ផ្តើមពីការសរសេរឈ្មោះផ្ទាល់ខ្លួន ព្យញ្ជនៈ ដើម្បីអភិវឌ្ឍដៃឱ្យស្គាល់ទម្រង់ និងចលនាដៃ។ ការហាត់សរសេររាល់ថ្ងៃជួយឱ្យម្រាមដៃមានកម្លាំង ចលនាដៃត្រង់ល្អ និង មានភាពហ្មត់ចត់ខ្ពស់ ព្រមទាំងជួយបង្កើនជំនឿចិត្តក្នុងខ្លួនកាន់តែប្រសើរឡើង។ ឧបករណ៍សម្រាប់អក្សរផ្ចង់ខ្មែរនៅកម្ពុជាមានភាពងាយស្រួលក្នុងការរក។ អ្នកចាប់ផ្តើមអាចប្រើក្រដាសសរសេរ ខ្មៅដៃ ឬប៊ិច ដែលងាយប្រើ និងអាចលុបស្រួល។ ជ្រើសរើសឧបករណ៍ល្អនឹងជួយឲ្យការអនុវត្តមានភាពងាយស្រួល និងទទួលបានលទ្ធផលល្អ។ ចាប់ផ្តើមពីអក្សរមូលដ្ឋាន គឺជាជំហានដំបូងដ៏សំខាន់ ដើម្បីឱ្យអ្នកអាចបន្តអនុវត្តការសរសេរអក្សរផ្ចង់ជាបន្តទៀត។ សម្រាប់អ្នកចាប់ផ្តើម អាចអនុវត្តពីការសរសេរអក្សរមូលដ្ឋាន ដូចជា សរសេរឈ្មោះផ្ទាល់ខ្លួន ឬពាក្យសាមញ្ញៗ ដើម្បីចាប់ផ្តើមការស្គាល់ទម្រង់ និងទំនាក់ទំនងរវាងខ្សែអក្សរ។ ការអនុវត្តជាប្រចាំនឹងធ្វើឲ្យអ្នកចេះសរសេរអក្សរផ្ចង់ខ្មែរដោយត្រឹមត្រូវ មានលំអរ និងមានទម្រង់ស្រស់ស្អាត។ ការអនុវត្តអាចរួមបញ្ចូលការសិក្សាអំពីប្រវត្តិសាស្ត្រ អក្សរ និងវប្បធម៌ខ្មែរ ដើម្បីឱ្យស្នាដៃរបស់អ្នកមានអត្ថន័យ និងតម្លៃវប្បធម៌។ ពេលដែលអ្នកចេះសរសេរអក្សរមូលដ្ឋាន អាចចូលទៅកាន់ការអនុវត្តបច្ចេកទេសផ្ចង់ស្រស់ស្អាត ដូចជា បង្កើតបន្ទាត់ស្រឡាយ និងបន្ទាត់ឈរ កំណត់ទម្រង់អក្សរឱ្យត្រឹមត្រូវ និងលាយបន្ទាត់ស្រាលទៅខ្លាំង។ ការអនុវត្តអក្សរផ្ចង់ខ្មែរមិនត្រឹមតែជាការអប់រំផ្នែកសិល្បៈទេ វាផ្តល់ឱកាសសម្រាកចិត្ត កាត់បន្ថយស្ត្រេស និងអភិវឌ្ឍផ្លូវចិត្ត។ នៅពេលសរសេរ អ្នកត្រូវផ្តោតលើរាងអក្សរ និងចលនាដៃ ដែលជួយអភិវឌ្ឍទំនុកចិត្ត និងភាពរួសរាយក្នុងការសរសេរ។ ការអនុវត្តអាចចងចាំការច្នៃប្រឌិតផ្ទាល់ខ្លួន និងបង្កើតស្នាដៃតាមបែបផ្ចង់ខ្មែរ។ នៅកម្ពុជា សាលា និងមជ្ឈមណ្ឌលសិល្បៈជាច្រើន បានបង្កើតវគ្គសិក្សាអក្សរផ្ចង់ខ្មែរ ដើម្បីផ្តល់ឱកាសសម្រាប់សិស្សានុសិស្ស និងយុវជន អាចរៀនសរសេរ និងអភិវឌ្ឍស្នាដៃផ្ទាល់ខ្លួន។ វគ្គសិក្សាទាំងនេះមិនត្រឹមតែបង្រៀនបច្ចេកទេសសរសេរ ពីអក្សរមូលដ្ឋាន ដល់ការសរសេរដោយសិល្បៈទេ ប៉ុន្តែថែមទាំងបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។ ការអនុវត្តអក្សរផ្ចង់ខ្មែរជំហានចាប់ផ្តើម គឺជាសកម្មភាពដែលមានអត្ថប្រយោជន៍ច្រើនទាំងផ្លូវចិត្ត ផ្លូវបញ្ញា និងផ្លូវវប្បធម៌។ ការអនុវត្តជាប្រចាំ និងការស្រឡាញ់សិល្បៈ នឹងធ្វើឲ្យអ្នកអាចបង្កើតស្នាដៃសិល្បៈមានតម្លៃ និងផ្តល់អារម្មណ៍រីករាយពីអក្សរខ្មែរ ដោយការអនុវត្តជាជំហានចាប់ផ្តើមគឺសមស្របសម្រាប់សិស្សានុសិស្ស និងអ្នកចាប់ផ្តើមស្រលាញ់សិល្បៈអក្សរខ្មែរ។ ការរើសក្រដាសស្អាតដែលមិនជ្រាបទឹកថ្នាំដូចជាក្រដាសសស្ងួតល្អ ឬ ក្រដាសសម្រាប់សរសេរប៊ិច គឺជួយឱ្យការចារអក្សរផ្ចង់ខ្មែរមានភាពរលូន និង ស្រស់ស្អាតជានិច្ច។ ការប្រើប៊ិចឬខ្មៅដៃដែលងាយកាន់ក្នុងដៃ និង អាចបញ្ចេញទឹកបានរលូនល្អ ជួយឱ្យការកាច់ចង្វាក់អក្សរខ្មែរមានភាពច្បាស់លាស់ និង រស់រវើកបំផុត។ ការរៀបក្រដាសលើបន្ទាត់ក្រឡា ឬ ធ្នាប់សរសេរជួយទប់លំនឹងដៃឱ្យចារអក្សរបានត្រង់ជួរ និង មានទម្រង់សមាមាត្រត្រឹមត្រូវតាមក្បួនខ្នាតអក្សរសាស្ត្រខ្មែរ។ ការហាត់ចារិកតួអក្សរមេដែលរួមមានតួព្យញ្ជនៈ ស្រៈ និង វណ្ណយុត្តិ គឺជាគ្រឹះដំបូងបង្អស់ក្នុងការលើកសម្រស់អក្សរផ្ចង់ខ្មែរឱ្យមានរបៀបរៀបរយតាមក្បួនខ្នាតដូនតា។ សរសេរ ម្តងៗជាអក្សរតែមួយ ដើម្បីផ្តោតលើរាង និងទម្រង់របស់អក្សរនោះ។ ការហាត់រៀបចន្លោះដកឃ្លា និង ទម្រង់តួអក្សរឱ្យបានសមសួន ជួយឱ្យការសរសេរមានលំនឹងត្រង់ជួរ និង មានសមាមាត្រល្អមើលតាមរចនាបថសិល្បៈអក្សរខ្មែរ។ នៅជំហានបន្ទាប់ អាចសរសេរឈ្មោះ ផ្ទាល់ខ្លួន និងពាក្យសាមញ្ញ ដើម្បីចាប់ផ្តើមអភិវឌ្ឍរូបរាង និងស្ទាត់ដៃ។ លំហាត់នេះជួយឱ្យអ្នកមានទំនុកចិត្តក្នុងការសរសេរអក្សរផ្ចង់ និងទទួលបានលទ្ធផលច្បាស់លាស់។ អនុវត្តជាប្រចាំ ដើម្បីឲ្យដៃស្គាល់ចលនាផ្សេងៗ និងមានភាពរឹងមាំ។ ការចាប់ផ្ដើមហាត់ពត់លត់ដំក្បាច់អក្សរឱ្យមានភាពទន់ភ្លន់ និង រស់រវើក គឺជាសិល្បៈនៃការច្នៃប្រឌិតសម្រស់អក្សរផ្ចង់ខ្មែរឱ្យកាន់តែមានមន្តស្នេហ៍ និងមាន ភាពទាក់ទាញបំផុត។ ដោយបង្កើត បន្ទាត់ដេក និងបន្ទាត់ឈរ ឱ្យមានរូបរាងស្អាត និងទំនាក់ទំនងគ្នា។ ការប្រើបច្ចេកទេសលាបពណ៌ពីស្រាលទៅចាស់ជួយលើកសម្រស់តួអក្សរឱ្យមានពន្លឺ និង មានចលនាផុសចេញមកក្រៅយ៉ាងរស់រវើកតាមបែបសិល្បៈគំនូរអក្សរផ្ចង់ខ្មែរ។ ក្នុងដំណាក់កាលបន្ទាប់មកទៀត សរសេរប្រយោគខ្លីៗ។ បន្ទាប់ពីចេះសរសេរអក្សរទាំងមូល អាចសរសេរ ប្រយោគខ្លីៗ ដូចជា សិល្បៈខ្មែរ ឬ អក្សរផ្ចង់ខ្មែរ។ ការសរសេរប្រយោគជួយអភិវឌ្ឍដៃ និងចំណេះដឹងលើទម្រង់អក្សរ។ អនុវត្តជាប្រចាំ ដើម្បីឲ្យចលនាដៃស្រប និងទទួលបានស្នាដៃស្រស់ស្អាត។ នៅពេលអ្នកមានមូលដ្ឋានគ្រឹះស្ទាត់ជំនាញហើយ អ្នកអាចច្នៃប្រឌិតតួអក្សរដោយបន្ថែមនូវក្បាច់ក្បូររចនា ឬ ខ្សែបន្ទាត់ពណ៌ឱ្យមានសម្រស់ស្រស់ត្រកាលតាមបែបសិល្បៈខ្មែរ។ ការហាត់ពត់ចលនាដៃ និង ការច្នៃខ្សែបន្ទាត់ឱ្យមានភាពរស់រវើក ជួយឱ្យអ្នកអាចបង្កើតនូវស្នាដៃអក្សរផ្ចង់ផ្ទាល់ខ្លួនដ៏មានតម្លៃ និង ពោរពេញដោយសោភ័ណភាពសិល្បៈខ្មែរ។ ចងចាំថា ការអនុវត្តជាប្រចាំ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍជំនាញសរសេរផ្ចង់ខ្មែរ។ បង្ហាញស្នាដៃរបស់អ្នកទៅមិត្តភក្តិ គ្រូបង្រៀន ឬអ្នកជំនាញ ដើម្បីទទួលមតិយោបល់ និងកែលម្អ។ ការអនុវត្តអក្សរផ្ចង់ខ្មែរជំហានចាប់ផ្តើម គឺជាការសិក្សាពីមូលដ្ឋានសរសេរ ចាប់ផ្តើមពីអក្សរតែមួយ ទៅឈ្មោះ និងប្រយោគខ្លីៗ រហូតដល់ការសរសេរផ្ចង់ដែលមានលំអរ។ ការអនុវត្តជាប្រចាំ នឹងធ្វើឲ្យអ្នកអភិវឌ្ឍជំនាញ ដៃត្រង់ និងទំនុកចិត្តក្នុងការសរសេរ។ វាក៏ជាវិធីល្អក្នុងការអភិវឌ្ឍផ្លូវចិត្ត កាត់បន្ថយស្ត្រេស និងស្វែងយល់ពីសិល្បៈខ្មែរផងដែរ។